បន្លែមួយប្រភេទនេះក៏៏អាចយកមកធ្វើម្ហូបមួយមុខទៀតដែរ ដែលមានឈ្មោះថាឆាត្រឡាចពងទា។ មុខម្ហូបនេះក៏ពេញនិយមក្នុងប្រទេសកម្ពុជាដែរ ព្រោះវាចំណាយពេលចម្អិនលឿននិងមានភាពងាយស្រួល។ មុខម្ហូបនេះត្រូវការគ្រឿងផ្សំដូចជា ត្រឡាចខ្ចី ពងមាន់ឬពងទា ស្ករ អំបិល ទឹកត្រី ម្សៅស៊ុប ម្រេច និងខ្ទឹមចិញ្រ្ចាំ។ ក្រឡេកមកមើលវិធីចម្អិនមុខម្ហូបនេះវិញ ទីមួយគេត្រូវហាន់ត្រឡាចល្អិតៗ។ ជំហានទីពីរគឺ គោះពងមាន់ឬពងទា ២ ទៅ ៣ គ្រាប់ វ៉ៃឱ្យបែក។ បន្ទាប់មកទៀតដាក់ខ្ទះឱ្យក្តៅ លីងខ្ទឹមឱ្យឈ្ងុយរួចហើយចាក់ពងមាន់ចូល ហើយ ត្រូវទុកពងមាន់ឱ្យឆ្អិនបន្តិចចាំកូរច្របល់ចូលគ្នា ទើបវាចេញដុំៗល្អ។ យើងត្រូវដាក់គ្រឿងផ្សំតាមចំនូលចិត្ត រួចឆា ២ ទៅ ៣ ត្រលប់ហើយសឹមចាក់ត្រឡាចចូល ឆាវាឱ្យចូលគ្រឿងហើយគ្របវា ២ទៅ៣ នាទីដើម្បីឱ្យបន្លែឆ្អិន។